បទមនោសញ្ចេតនាខ្មែរបុរាណជាច្រើនបានឆ្លុះបញ្ចាំងពីជម្រៅអារម្មណ៍ស្នេហា ការឈឺចាប់ និងក្តីសង្ឃឹម ដែលជាផ្នែកមួយដ៏សំខាន់នៃបេះដូង ហើយបទទាំងនេះនៅតែដក់ជាប់ក្នុងអារម្មណ៍អ្នកស្តាប់គ្រប់ជំនាន់។ បទចម្រៀងតែងមានមនោសញ្ចេតនា ដូចគេតែងនិយាយថាច្រៀងចម្រៀងបានល្អត្រូវមានមនោសញ្ចេតនា។ ជាក់ស្តែងដូចជាបទ ចាំតែអូន គឺជាបទមនោសញ្ចេតនាដ៏ល្បីល្បាញមួយរបស់ស្តេចសម្លេងមាស ស៊ីន ស៊ីសាមុត ។ បទនេះរៀបរាប់ពីអារម្មណ៍ស្នេហាស្មោះស្ម័គ្រ និងការរង់ចាំដោយការអត់ធ្មត់ចំពោះមនុស្សជាទីស្រឡាញ់។ បទនេះនិយាយអំពីបុរសម្នាក់ដែលបានបាត់បង់វត្តមាននារីជាទីស្រឡាញ់ ហើយទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ ក៏រូបគេនៅតែមានសង្ឃឹម និងរង់ចាំការវិលត្រឡប់របស់នាងជានិច្ច។ ពាក្យពេចន៍ក្នុងបទចម្រៀងបង្ហាញពីភាពស្មោះត្រង់ ភាពនឹករលឹក និងការលះបង់ដ៏ធំធេង។ បទនេះបានលើកតម្លៃនៃភាពស្មោះត្រង់ក្នុងក្តីស្នេហា ទោះបីជាត្រូវប្រឈមមុខនឹងការរង់ចាំដ៏វែងឆ្ងាយ និងភាពឯកោយ៉ាងណាក៏ដោយ។ បន្ថែមពី អារម្មណ៍ដែលស្រលាញ់និងរងចាំយូរពេករហូតដល់ស្រមើស្រម៉ៃ ព្រោះចង់ជួបតែម្នាក់នោះ វាជាសារមួយបង្ហាញថា ស្នេហាពិតមិនរលាយសាបសូន្យតាមពេលវេលានោះទេ។។ នៅក្នុងកាលៈទេសៈនៃភាពឯកា និងការបាត់បង់ ក្តីសង្ឃឹមនៅតែជាកម្លាំងចលករដ៏សំខាន់បទនេះបានបំផុសនូវអារម្មណ៍ថា ទោះបីជាមានការលំបាកក៏ដោយ ក៏យើងគួរតែកាន់ក្តីសង្ឃឹមជាប់ជានិច្ច។ មួយវិញទៀត បញ្ជាក់ពីការមិនរៀថយក្នុងការរងចាំ មានការតស៊ូដើម្បីតែស្នេហ៍។ បើយើងក្រឡេកមកមើលបទ ម្លប់ដូងទីបួន គឺជាបទដ៏ល្បីល្បាញមួយដែលត្រូវបានបកស្រាយដោយអ្នកចម្រៀងស្រីល្បីៗពីររូបគឺ អ្នកស្រី រស់ សេរីសុទ្ធា និង អ្នកស្រី ហ៊ុយ មាស ហើយបទនេះបង្ហាញពីទីកន្លែងដ៏មានអនុស្សាវរីយ៍មួយសម្រាប់គូស្នេហ៍។ បទនេះរៀបរាប់ពីអនុស្សាវរីយ៍ស្នេហាមួយគូដែលបានជួបគ្នា និងចំណាយពេលជាមួយគ្នានៅក្រោមម្លប់ដូងទីបួន ទីកន្លែងនេះបានក្លាយជាសាក្សីនៃក្តីស្នេហា និងពាក្យសន្យាដ៏ផ្អែមល្ហែមរបស់ពួកគេ។ ម្លប់ដូងទីបួ មិនមែនគ្រាន់តែជាដើមដូងធម្មតានោះទេ តែជាទីកន្លែងនិមិត្តរូបនៃអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅនៃក្តីស្នេហាដំបូង ឬស្នេហាដែលមិនអាចបំភ្លេចបាន ហើយវាបង្ហាញពីភាពបរិសុទ្ធ និងភាពទន់ភ្លន់នៃក្តីស្នេហា ដែលត្រូវបានចងចាំជានិច្ច ព្រមទាំងជាការរំលឹកពីពេលវេលាដ៏ស្រស់ស្អាតដែលបានចំណាយពេលរួមជាមួយគ្នា។ ចំណែកឯបទលាហើយស្នេហា គឺជាបទមនោសញ្ចេតនាដែលបង្កប់ទៅដោយអារម្មណ៍ក្រៀមក្រំ និងការបែកបាក់ បទនេះត្រូវបានបកស្រាយដោយអ្នកចម្រៀងជាច្រើន ប៉ុន្តែអត្ថន័យស្នូលរបស់វាគឺការទទួលយកនូវការបែកបាក់ និងការបោះបង់ក្តីស្នេហាដែលមិនអាចបន្តទៅមុខបាន។ អត្ថន័យជាក់ស្តែង គឺរៀបរាប់ពីការលាគ្នារវាងគូស្នេហ៍មួយគូ ដោយសារតែហេតុផលណាមួយដែលមិនអាចបន្តទំនាក់ទំនងបាន។ វាឆ្លុះបញ្ចាំងពីការឈឺចាប់ ការសោកស្តាយ និងការបង្ខំចិត្តទទួលយកការពិតដ៏លំបាក មិនមែនស្នេហាទាំងអស់សុទ្ធតែបញ្ចប់ដោយរីករាយនោះទេ ប៉ុន្តែវាក៏មានបង្កប់នូវភាពជូរចត់ ជួនកាលការបែកបាក់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ភាគីទាំងសងខាង ទោះបីជាវាឈឺចាប់យ៉ាងណាក៏ដោយ។ ទោះបីជាបទនេះពោរពេញដោយភាពក្រៀមក្រំក៏ដោយ ក៏វាបង្ហាញពីភាពរឹងមាំរបស់បុគ្គលម្នាក់ក្នុងការទទួលយកការបាត់បង់ និងព្យាយាមបន្តជីវិតទៅមុខ វាជាសារមួយដែលថា ការបញ្ចប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះទេ។ ការលាមិនមែនមានន័យថាការបំភ្លេចនោះទេ ទោះបីជាទំនាក់ទំនងបានបញ្ចប់ក៏ដោយ ក៏ការចងចាំអំពីស្នេហានៅតែបន្តដក់ជាប់ក្នុងអារម្មណ៍។ សរុបមក បទចម្រៀងមនោសញ្ចេតនាខ្មែរទាំងនេះមិនត្រឹមតែជាការកម្សាន្តនោះទេ តែជាផ្នែកមួយនៃកញ្ចក់ឆ្លុះបញ្ចាំងពីអារម្មណ៍ពិតរបស់មនុស្ស ក្តីសង្ឃឹម ក្តីស្រឡាញ់ និងការឈឺចាប់ដែលមនុស្សគ្រប់រូបអាចជួបប្រទះ។